ចម្រៀងស្នេហា (ឡាវ បាឡាដ) គឺជាទម្រង់សិល្បៈតន្ត្រីដ៏មានឥទ្ធិពលមួយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈចង្វាក់ភ្លេងយឺតៗ រងំ និងមានលក្ខណៈស្រទន់បំផុត។ វាគឺជាការរួមបញ្ចូលគ្នារវាងសាច់ភ្លេងដែលដកស្រង់ចេញពីដួងព្រលឹង និងទំនុកច្រៀងដែលរៀបរាប់ពីជម្រៅចិត្តរបស់មនុស្ស។ ជាទូទៅ បទចម្រៀងប្រភេទនេះមិនមែនគ្រាន់តែជាការកម្សាន្តធម្មតានោះទេ ប៉ុន្តែវាគឺជាការនិទានរឿងរ៉ាវជីវិតដែលឆ្លងកាត់បទពិសោធន៍ស្នេហាគ្រប់រសជាតិ។ អត្ថន័យស្នូលនៃ ចម្រៀងស្នេហា ផ្ដោតសំខាន់ទៅលើសេចក្ដីស្រឡាញ់ដែលផ្ទុកទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ បង្ហាញពីភាពស្មោះត្រង់ ការលះបង់ និងការតស៊ូ ដើម្បីមនុស្សជាទីស្រឡាញ់ ដែលធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងសាច់រឿងនោះដែរ។ ប្រសិនបើយើងពិនិត្យមើលទៅលើលក្ខណៈសម្បត្តិផ្នែកតន្ត្រីវិញ យើងនឹងឃើញថា ចម្រៀងស្នេហា ភាគច្រើនជ្រើសរើសប្រើប្រាស់ឧបករណ៍ភ្លេងដែលមានសម្លេងរណ្ដំ និងអាចអូសទាញអារម្មណ៍បានឆាប់រហ័ស ដូចជាព្យាណូដែលផ្ដល់នូវភាពថ្លៃថ្នូរ និងភាពត្រជាក់ត្រជុំ ឬហ្គីតាដែលផ្ដល់នូវភាពស្និទ្ធស្នាល និងមនោសញ្ចេតនាបែបសាមញ្ញ។ ឧបករណ៍វីយូឡុងក៏ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ ដើម្បីបង្កើននូវភាពស្រទន់ និងភាពអណ្តែតអណ្តូងដល់បទចម្រៀង។ ការរៀបចំសាច់ភ្លេងបែបនេះ គឺមានគោលបំណងចម្បងក្នុងការបង្កើតនូវបរិយាកាសមួយដែលស្ងប់ស្ងាត់ និងមានភាពរ៉ូមែនទិកបំផុត ដែលអនុញ្ញាតឱ្យអ្នកស្ដាប់អាចផ្ដោតអារម្មណ៍ទៅលើអត្ថន័យនៃពាក្យពេចន៍នីមួយៗបានយ៉ាងច្បាស់លាស់។ ចំណុចដែលធ្វើឱ្យ ចម្រៀងស្នេហា មានភាពខុសប្លែកពីប្រភេទចម្រៀងដទៃទៀត គឺស្ថិតនៅលើអត្ថន័យ និងគោលបំណងនៃការដាស់អារម្មណ៍។ ខ្លឹមសារនៃបទចម្រៀងទាំងនេះច្រើនតែជាការបើកបង្ហាញនូវអាថ៌កំបាំងនៃបេះដូង មិនថាជាភាពរីករាយនៃសេចក្ដីស្រឡាញ់គ្រាដំបូង ភាពផ្អែមល្ហែមនៃការរួមរស់ជាមួយគ្នា ឬសូម្បីតែភាពឈឺចាប់ខ្លោចផ្សានៃការបែកបាក់ និងការនឹករលឹកដែលមិនអាចជួបវិញបាន។ វាគឺជាស្ពានចម្លងអារម្មណ៍ដែលជួយឱ្យមនុស្សម្នាក់ៗអាចរំលាយនូវទុក្ខសោក ឬបង្កើននូវក្ដីសុខតាមរយៈការស្ដាប់។ រាល់ឃ្លាឃ្លោងដែលបាននិពន្ធឡើង សុទ្ធតែបង្កប់នូវទស្សនវិជ្ជាស្នេហា ដែលជួយដាស់សតិអារម្មណ៍អ្នកស្ដាប់ឱ្យលិចលង់ទៅតាមសាច់រឿង បង្កើតបានជាការយល់ចិត្ត និងការយល់ដឹងពីតម្លៃពិតប្រាកដនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។ លើសពីនេះទៅទៀត អត្ថន័យនៃ ចម្រៀងស្នេហា ក៏ឆ្លុះបញ្ចាំងពីវប្បធម៌ និងការឱ្យតម្លៃលើមនោសញ្ចេតនានៅក្នុងសង្គមនីមួយៗផងដែរ។ នៅពេលដែលអ្នកចម្រៀងបញ្ចេញសម្លេងរំលេចទៅដោយបច្ចេកទេសបត់បែន និងការដាក់មនោសញ្ចេតនាខ្លាំងក្លា វាបង្កើតបានជាថាមពលមួយដែលអាចព្យាបាលចិត្តដែលកំពុងរងរបួស ឬផ្ដល់នូវក្តីសង្ឃឹមថ្មីសម្រាប់អ្នកដែលកំពុងស្វែងរកស្នេហា។ សរុបមក ចម្រៀងស្នេហា មិនមែនគ្រាន់តែជាប្រភេទតន្ត្រីសម្រាប់កម្សាន្តអារម្មណ៍ក្នុងពេលទំនេរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភាសានៃបេះដូងដែលនិយាយជំនួសមនុស្សគ្រប់គ្នា ជួយឱ្យយើងអាចតភ្ជាប់ទំនាក់ទំនងផ្លូវចិត្តជាមួយអ្នកដទៃ និងយល់កាន់តែច្បាស់ពីអត្ថន័យដ៏ទូលំទូលាយនៃពាក្យថា សេចក្ដីស្រឡាញ់ នៅក្នុងជីវិតពិត។ មូលហេតុដែលធ្វើឱ្យមនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ នៅតែបន្តការចូលចិត្តស្ដាប់ចម្រៀងប្រភេទ នេះ យ៉ាងងប់ងុលនោះ គឺដោយសារតែវាមានសមត្ថភាពពិសេសក្នុងការតភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្ដាប់ម្នាក់ៗ។ ចំណុចសំខាន់បំផុតនោះ គឺភាពចាក់ដោតនៃអត្ថន័យដែលឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតស្នេហា ដែលជាភាសាសកលរបស់មនុស្សជាតិ។ នៅពេលដែលទំនុកច្រៀងរៀបរាប់ពីការឈឺចាប់ ការនឹករលឹក ឬក្ដីសង្ឃឹម វាតែងតែត្រូវចំរឿងរ៉ាវពិតដែលអ្នកស្ដាប់ធ្លាប់បានជួបប្រទះក្នុងឆាកជីវិត ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាមានអ្នកយល់ចិត្ត មានអ្នករួមសុខទុក្ខ និងមានអ្នកដែលហ៊ាននិយាយជំនួសនូវអ្វីដែលស្ថិតនៅក្នុងជម្រៅចិត្តរបស់ពួកគេដែលមិនអាចថ្លែងចេញមកបាន។ ក្រៅពីការយល់ចិត្តផ្លូវចិត្ត ចម្រៀងប្រភេទនេះក៏ដើរតួនាទីយ៉ាងសំខាន់ជាឱសថសម្រាប់សម្រាកស្មារតី និងព្យាបាលអារម្មណ៍ផងដែរ។ តាមរយៈសម្លេងដ៏ស្រទន់នៃឧបករណ៍ភ្លេង និងការបន្លឺសម្លេងដ៏ពិរោះរណ្តំរបស់សិល្បករ វាបានជួយកាត់បន្ថយភាពតានតឹងដែលកើតចេញពីការងារ ឬបញ្ហាជីវិតប្រចាំថ្ងៃ។ បរិយាកាសស្ងប់ស្ងាត់ដែលបង្កើតឡើងដោយ ចម្រៀងស្នេហា អនុញ្ញាតឱ្យខួរក្បាលរបស់មនុស្សបានសម្រាក និងធ្លាក់ចូលទៅក្នុងសភាវៈនៃភាពស្ងប់សុខ ដែលជាកត្តាចាំបាច់ក្នុងការកសាងថាមពលផ្លូវចិត្តឡើងវិញ។ ហេតុនេះហើយ ទើបយើងតែងតែឃើញមនុស្សជ្រើសរើសស្ដាប់បទចម្រៀងប្រភេទនេះនៅពេលយប់អាធ្រាត្រ ឬក្នុងកំឡុងពេលដែលពួកគេត្រូវការភាពឯកជនដើម្បីរិះគិតពីខ្លួនឯង។ លើសពីនេះទៅទៀត ចម្រៀងស្នេហា ក៏ប្រៀបបានទៅនឹងម៉ាស៊ីនពេលវេលាដែលអាចនាំអ្នកស្ដាប់ឱ្យត្រឡប់ទៅកាន់អតីតកាលយ៉ាងអស្ចារ្យបំផុត។ បទចម្រៀងនីមួយៗច្រើនតែត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ឬមនុស្សសំខាន់ៗនៅក្នុងជីវិត ដូចជាការចងចាំនៃស្នេហាគ្រាដំបូង មិត្តភាពដ៏ស្មោះត្រង់ ឬសូម្បីតែគ្រាដែលជួបការលំបាកបំផុត។ នៅពេលដែលតន្ត្រីចាប់ផ្ដើមបន្លឺឡើង រាល់រូបភាព និងអារម្មណ៍កាលពីមុនៗនឹងលេចឡើងវិញភ្លាមៗ ដែលនាំមកនូវទាំងស្នាមញញឹម និងតំណក់ទឹកភ្នែកនៃនឹករលឹក។ ទំនាក់ទំនងរវាងតន្ត្រី និងការចងចាំនេះឯងដែលធ្វើឱ្យ ចម្រៀងស្នេហា ក្លាយជាផ្នែកមួយមិនអាចខ្វះបាននៃជីវិត និងជាមូលហេតុដែលធ្វើឱ្យបទចម្រៀងប្រភេទនេះមិនងាយនឹងសាបសូន្យទៅតាមពេលវេលានោះទេ។ ទន្ទឹមនឹងនេះ ភាពទាក់ទាញនៃ ចម្រៀងនេះ ក៏ស្ថិតនៅលើសិល្បៈនៃការបញ្ចេញសម្លេង និងការប្រើប្រាស់បច្ចេកទេសតន្ត្រីដែលផ្ដោតលើមនោសញ្ចេតនាខ្ពស់។ អ្នកស្ដាប់មិនត្រឹមតែរីករាយនឹងសាច់ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កោតសរសើរចំពោះសមត្ថភាពរបស់អ្នកចម្រៀងក្នុងការបង្ហាញពីភាពទន់ភ្លន់ និងភាពខ្លាំងក្លានៃអារម្មណ៍ក្នុងពេលតែមួយ។ ការរួមបញ្ចូលគ្នានៃកត្តាទាំងអស់នេះ ចាប់ពីអត្ថន័យចាក់ដោត ការលួងលោមផ្លូវចិត្ត រហូតដល់ការរក្សាទុកនូវរាល់ការចងចាំដ៏មានតម្លៃ បានធ្វើឱ្យ ចម្រៀងស្នេហានេះ ក្លាយជាជម្រើសទីមួយសម្រាប់មនុស្សគ្រប់គ្នាដែលចង់ស្វែងរកភាពកក់ក្ដៅ និងការយល់ដឹងពីជម្រៅនៃបេះដូងខ្លួនឯង។ ការវាយតម្លៃថា តើចម្រៀង បែបស្នេហានេះ នៅក្នុង សម័យដើម ឬសម័យបច្ចុប្បន្ន មានប្រជាប្រិយភាពជាង គឺជាប្រធានបទដ៏ស៊ីជម្រៅមួយ ដែលទាមទារឱ្យយើងពិនិត្យមើលទៅលើទិដ្ឋភាពនៃវប្បធម៌ បច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃចំណង់ចំណូលចិត្តរបស់មនុស្សតាមជំនាន់នីមួយៗ។ ជាការពិតណាស់ ចម្លើយនៃសំណួរនេះមិនមែនស្ថិតនៅលើការកាត់សេចក្តីថា មួយណាឈ្នះមួយណានោះទេ ប៉ុន្តែវាអាស្រ័យទៅលើ ទស្សនៈ និង ក្រុមគោលដៅ នៃអ្នកស្ដាប់ដែលកំពុងប្រើប្រាស់តន្ត្រីជាចំណីអារម្មណ៍ប្រចាំថ្ងៃ។ ប្រសិនបើយើងពិនិត្យមើលទៅលើ ចម្រៀងបែបស្នេហា សម័យដើម ឬដែលយើងតែងតែហៅថា បទសម័យមាស យើងនឹងឃើញនូវតម្លៃសិល្បៈដ៏មហិមាដែលបង្កប់នូវភាពអមតៈ។ ចម្រៀងទាំងនេះសម្បូរទៅដោយការប្រើប្រាស់ពាក្យពេចន៍អក្សរសាស្ត្រខ្ពង់ខ្ពស់ មានខ្លឹមសារជ្រៅជ្រះ និងរៀបរាប់ពីមនោសញ្ចេតនាបែបស្រទន់ដែលដកស្រង់ចេញពីការសង្កេតតថភាពសង្គម និងធម្មជាតិយ៉ាងពិតប្រាកដ។ ភាពពេញនិយមនៃបទសម័យដើម មិនត្រឹមតែស្ថិតក្នុងចំណោមមនុស្សវ័យកណ្ដាល ឬមនុស្សចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាននិងកំពុងទាក់ទាញយុវជនជំនាន់ក្រោយដែលស្រឡាញ់តម្លៃពិតនៃសិល្បៈ និងចង់ស្វែងរកភាពស្ងប់សុខតាមរយៈបទភ្លេងដែលមិនឆ្លងកាត់ការកែច្នៃដោយម៉ាស៊ីនច្រើនពេក។ អ្វីដែលធ្វើឱ្យបទទាំងនេះនៅតែមានឥទ្ធិពលខ្លាំងមកទល់សព្វថ្ងៃ គឺ ភាពជាប់លាប់ ដែលទោះបីជាពេលវេលាកន្លងផុតទៅរាប់ទសវត្សរ៍ក៏ដោយ ក៏អត្ថន័យ និងសាច់ភ្លេងនៅតែអាចអង្រួនបេះដូងអ្នកស្ដាប់បានដដែល។ ផ្ទុយទៅវិញ ចម្រៀងប្រភេទនេះ នៅសម័យបច្ចុប្បន្ន បានសម្របខ្លួនទៅតាមភាពស៊ីវិល័យ និងតម្រូវការជាក់ស្ដែងរបស់យុវជនសម័យថ្មី ដែលចូលចិត្តភាពរហ័ស និងភាពងាយយល់។ ការប្រើប្រាស់ពាក្យពេចន៍សាមញ្ញៗដែលមនុស្សទូទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រួមផ្សំនឹងបច្ចេកទេសសម្លេងទំនើប និងការលាយឡំជាមួយស្ទីលតន្ត្រីថ្មីៗពីបរទេស បានធ្វើឱ្យបទចម្រៀងសម័យបច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាបំផុត។ បើនិយាយពី បរិមាណអ្នកស្ដាប់ និង ល្បឿននៃការរីករាលដាល បទសម័យបច្ចុប្បន្នមានប្រៀបជាងឆ្ងាយណាស់ ដោយសារតែមានជំនួយពីបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមដូចជា តិកតក់ យូធូប និង ហ្វេសប៊ុក ដែលអនុញ្ញាតឱ្យបទចម្រៀងមួយអាចល្បីល្បាញភ្លាមៗត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ជាការសន្និដ្ឋាន យើងឃើញថាមានតុល្យភាពមួយរវាងសម័យកាលទាំងពីរនេះ។ ខណៈពេលដែលបទសម័យបច្ចុប្បន្នឈ្នះទៅលើ ចំនួននៃការចូលមើល និង ភាពពេញនិយមតាមសម័យកាល ប៉ុន្តែបទសម័យដើមនៅតែរក្សាបាននូវ តម្លៃសិល្បៈនិងព្រលឹង ដែលមិនអាចកាត់ថ្លៃបាន។ ភស្តុតាងដែលច្បាស់បំផុតនោះគឺ ការដែលសិល្បករវ័យក្មេងសម័យបច្ចុប្បន្នជាច្រើន តែងតែយកបទចម្រៀងពីសម័យដើមមកច្រៀងឡើងវិញក្នុងទម្រង់ថ្មី ដែលនេះបង្ហាញថា បទចម្រៀង ស្នេហា សម័យដើមគឺជាគ្រឹះដ៏រឹងមាំ ហើយសម័យបច្ចុប្បន្នគឺជាមែកធាងដែលរីកដុះដាលបន្ត។ ដូច្នេះ ភាពពេញនិយមគឺដើរទន្ទឹមគ្នា គ្រាន់តែឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នានៃអារម្មណ៍អ្នកស្ដាប់តែប៉ុណ្ណោះ។ ឥទ្ធិពលនៃចម្រៀង ទាំងនេះ មកលើស្រទាប់យុវជន និងសង្គមជាតិ គឺជាប្រធានបទដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីតួនាទីរបស់សិល្បៈតន្ត្រីក្នុងការបណ្តុះស្មារតី និងការរស់នៅប្រចាំថ្ងៃ។ បើយើងសម្លឹងមើលទៅលើទិដ្ឋភាពវិជ្ជមាន យើងឃើញថាចម្រៀងមនោសញ្ចេតនាទាំងនេះ ដើរតួជាសាលារៀនក្រៅផ្លូវការមួយដែលជួយបង្រៀនយុវជនឱ្យយល់ដឹងពីតម្លៃពិតប្រាកដនៃសេចក្ដីស្រឡាញ់។ តាមរយៈអត្ថន័យដែលផ្ដោតលើការលះបង់ ភាពស្មោះត្រង់ និងការឱ្យតម្លៃទៅលើដៃគូជីវិត វាបានជួយកសាងសីលធម៌ស្នេហាឱ្យមានភាពថ្លៃថ្នូរ និងចេះយោគយល់គ្នាទៅវិញទៅមក។ ការយល់ដឹងទាំងនេះ គឺជាគ្រឹះដ៏រឹងមាំក្នុងការកសាងទំនាក់ទំនងគ្រួសារ និងសង្គមឱ្យមានភាពកក់ក្ដៅ និងពោរពេញដោយក្ដីមេត្តាធម៌។ ទន្ទឹមនឹងការអប់រំផ្លូវចិត្ត ចម្រៀងស្នេហា ក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍផ្នែកអក្សរសាស្ត្រសម្រាប់យុវជនផងដែរ។ ការស្ដាប់បទចម្រៀងដែលមានការសម្រិតសម្រាំងទំនុកច្រៀងយ៉ាងផ្ចិតផ្ចង់ ជួយឱ្យអ្នកស្ដាប់បានស្គាល់ និងចេះប្រើប្រាស់ពាក្យពេចន៍បានត្រឹមត្រូវតាមក្បួនខ្នាត និងរស់រវើកបំផុត។ យុវជនអាចរៀនសូត្រពីរបៀបប្រើប្រាស់ឃ្លាឃ្លោងប្រៀបធៀប និងការប្រើពាក្យដែលមានន័យស៊ីជម្រៅ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សា និងលើកកម្ពស់អក្សរសាស្ត្រជាតិឱ្យនៅតែមានភាពស្រស់បំព្រង និងរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយុវជនទទួលយកឥទ្ធិពលពីចម្រៀងប្រភេទនេះដោយខ្វះការពិចារណា វាក៏អាចផ្ដល់នូវផលអវិជ្ជមានមួយចំនួនផងដែរ។ បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ភាពទន់ជ្រាយផ្លូវចិត្តខ្លាំងពេក ដែលកើតចេញពីការជ្រមុជខ្លួនក្នុងបទចម្រៀងដែលមានលក្ខណៈសោកសៅខ្លាំង ឬបទចម្រៀងដែលបង្កប់នូវអារម្មណ៍បាក់ទឹកចិត្ត។ នៅពេលដែលយុវជនម្នាក់ៗលិចលង់ក្នុងភាពទុក្ខសោកតាមរយៈបទចម្រៀងបែបអវិជ្ជមានយូរៗទៅ វាអាចធ្វើឱ្យពួកគេបាត់បង់ស្មារតីតស៊ូក្នុងជីវិត មានអារម្មណ៍ថាពិភពលោកនេះងងឹតសូន្យឈឹង និងមិនចង់ប្រឈមមុខនឹងបញ្ហានានា ដែលជាសញ្ញាមិនល្អសម្រាប់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯង។ លើសពីនេះទៅទៀត ខ្លឹមសារនៃបទចម្រៀងមួយចំនួនអាចនាំឱ្យយុវជនមានការយល់ខុសលើនិយមន័យនៃស្នេហា ដោយការលើកកម្ពស់ភាពឈ្លក់វង្វេងហួសហេតុ ឬការទុកស្នេហាជាធំជាងអ្វីៗទាំងអស់។ ឥទ្ធិពលបែបនេះ អាចធ្វើឱ្យពួកគេបាត់បង់តុល្យភាពក្នុងជីវិត រហូតដល់ថ្នាក់ភ្លេចការសិក្សា ធ្វេសប្រហែសនឹងភារកិច្ចការងារ ឬបំភ្លេចចោលនូវតួនាទី និងកាតព្វកិច្ចដែលត្រូវបំពេញចំពោះគ្រួសារ និងសង្គមជាតិ។ ការយល់ថាជីវិតដែលគ្មានស្នេហាគឺជាជីវិតដែលគ្មានន័យ គឺជាទស្សនៈគ្រោះថ្នាក់មួយដែលចម្រៀង ស្នេហា ខ្លះបានដាំដុះក្នុងចិត្តយុវជនដោយមិនដឹងខ្លួន។ ដូច្នេះ ការស្ដាប់តន្ត្រីដោយប្រើប្រាស់វិចារណញ្ញាណ គឺជាគន្លឹះសំខាន់ដើម្បីទាញយកផលប្រយោជន៍ពីសិល្បៈ និងជៀសវាងនូវផលប៉ះពាល់ដែលមិនល្អចំពោះអនាគត។